ការខាត់ស្បែកគឺជាទម្លាប់នៃការថែរក្សាសម្រស់ដ៏ពេញនិយមមួយ ដើម្បីជួយកម្ចាត់កោសិកាស្បែកចាស់ៗ និងធ្វើឱ្យស្បែកទន់រលោង ព្រមទាំងភ្លឺថ្លា។ ក្នុងចំណោមវិធីសាស្ត្រជាច្រើន ការប្រើប្រាស់ម្សៅអង្ករដើម្បីខាត់ស្បែកតាមបែបធម្មជាតិ គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ វិធីសាស្រ្តនេះមិនត្រឹមតែចំណាយតិចនោះទេ ប៉ុន្តែវាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម ឬអ្នកដែលចង់ថែរក្សាស្បែកដោយប្រើផលិតផលធម្មជាតិផងដែរ។ អង្ករមិនមែនត្រឹមតែជាអាហារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រឿងផ្សំធម្មជាតិដ៏អស្ចារ្យសម្រាប់ថែរក្សាសម្រស់ស្បែកផងដែរ។ អង្ករមានផ្ទុកនូវសារធាតុសំខាន់ៗជាច្រើនដែលមានអត្ថប្រយោជន៍ចំពោះស្បែក។ ទីមួយ អង្ករសម្បូរទៅដោយ អាស៊ីតហ្វឺរូលិក និង អាលឡង់តូអ៊ីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ សារធាតុទាំងនេះជួយការពារស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ការពារភាពចាស់មុនអាយុ និងជួយបំបាត់ស្នាមអុចខ្មៅនៅលើស្បែក។ ទីពីរ អង្ករក៏មានផ្ទុកនូវ វីតាមីន ប៊ី ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផលិតកោសិកាស្បែកថ្មី ដែលធ្វើឱ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លា។ លើសពីនេះ គ្រាប់ម្សៅអង្ករតូចៗដើរតួជាកាកសំណល់ធម្មជាតិដែលជួយកម្ចាត់កោសិកាស្បែកងាប់ដោយថ្នមៗ និងមិនបណ្ដាលឱ្យរលាកស្បែកឡើយ។ ជាចុងក្រោយ អង្ករក៏ផ្ទុកទៅដោយសារធាតុរ៉ែ និងប្រូតេអ៊ីនដែលជួយចិញ្ចឹមស្បែកឱ្យមានសំណើម និងទន់ល្មើយផងដែរ។ លក្ខណៈសម្បត្តិទាំងនេះហើយដែលធ្វើឱ្យអង្ករក្លាយជាជម្រើសដ៏ល្អសម្រាប់ការថែរក្សាស្បែកតាមបែបធម្មជាតិ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកអាចជ្រើសរើសរូបមន្តខាត់ស្បែកដោយប្រើម្សៅអង្ករទៅតាមប្រភេទស្បែក និងតម្រូវការជាក់ស្តែងរបស់អ្នក។ សម្រាប់ស្បែកខ្លាញ់ ឬស្បែកដែលមានមុន អ្នកអាចលាយម្សៅអង្ករជាមួយនឹងទឹកក្រូចឆ្មារ និងទឹកឃ្មុំ។ ចំពោះ ទឹកក្រូចឆ្មារជួយកាត់បន្ថយជាតិខ្លាញ់ និងបង្រួមរន្ធញើស រីឯទឹកឃ្មុំជួយសម្លាប់មេរោគ និងផ្ដល់សំណើមដល់ស្បែក។ ជម្រើសមួយទៀតគឺ លាយម្សៅអង្ករជាមួយទឹកបាយ ឬទឹកដែលបានមកពីការលាងអង្ករ ដែលវាអាចជួយកាត់បន្ថយជាតិខ្លាញ់ និងធ្វើឱ្យស្បែកម៉ត់រលោង។ ចំពោះ អ្នកដែលមានស្បែកស្ងួត ឬស្បែកធម្មតាវិញ បើចង់ផ្ដល់សំណើមដល់ស្បែក អ្នកគួរលាយម្សៅអង្ករជាមួយនឹងទឹកដោះគោស្រស់ ឬទឹកដោះគោជូរ និងទឹកឃ្មុំ។ ហើយទឹកដោះគោជួយបំប៉ន និងផ្ដល់សំណើមដល់ស្បែក រីឯទឹកឃ្មុំធ្វើឱ្យស្បែកមានភាពទន់និងរលោង។ សម្រាប់ស្បែកស្ងួតខ្លាំង អ្នកក៏អាចប្រើម្សៅអង្ករលាយជាមួយប្រេងដូង ឬប្រេងអូលីវ ដែលជួយផ្ដល់សំណើមយ៉ាងល្អដល់ស្បែកផងដែរ។ រីឯអ្នកដែលមានស្បែកស្រអាប់ ឬមិនសូវភ្លឺថ្លា ពួកគេអាចប្រើម្សៅអង្ករលាយជាមួយរមៀត និង ទឹកដោះគោ ដើម្បីខាត់ស្បែកបានផងដេរ។ ចំពោះ រមៀតត្រូវបានគេស្គាល់ថាជារុក្ខជាតិដែលជួយឱ្យស្បែកភ្លឺថ្លា និងបំបាត់ស្នាមអុចខ្មៅបានយ៉ាងល្អ។ មួយវិញទៀត អ្នកអាចប្រើម្សៅអង្ករលាយជាមួយទឹកផ្លែឈើ ដូចជាទឹកប៉េងប៉ោះ ឬទឹកត្រសក់ ដែលជួយផ្ដល់វីតាមីន និងសារធាតុចិញ្ចឹមដល់ស្បែក។ ការអនុវត្តនៃការខាត់ស្បែកដោយម្សៅអង្ករមានភាពងាយស្រួល និងចំណាយពេលតិចតួចប៉ុណ្ណោះ។ ជាដំបូង លាយម្សៅអង្ករជាមួយគ្រឿងផ្សំដែលអ្នកបានជ្រើសរើស រហូតក្លាយជាល្បាយខាប់ល្មមអាចលាបបាន។ បន្ទាប់មកលាងសម្អាតស្បែកមុខ ឬដងខ្លួនរបស់អ្នកឱ្យស្អាត ដោយប្រើសាប៊ូធម្មតា ហើយជូតឱ្យស្ងួត។ រួចលាបល្បាយម្សៅអង្ករទៅលើស្បែក ហើយម៉ាស្សាថ្នមៗប្រហែលពី ៣ ទៅ ៥ នាទី ដោយផ្តោតទៅលើតំបន់ដែលមានបញ្ហាដូចជា ច្រមុះ ចង្កា ឬកែងដៃជាដើម។ បន្ទាប់មកទុកល្បាយនោះនៅលើស្បែកប្រហែល ១០ ទៅ ១៥ នាទី ដើម្បីឱ្យសារធាតុចិញ្ចឹមជ្រាបចូលទៅក្នុងស្បែកបានល្អ។ បន្ទាប់មកទៀត លាងសម្អាតស្បែកចេញដោយទឹកស្អាតរហូតដល់អស់កាកសំណល់ពីមុខ ឬដងខ្លួន។ ទោះបីជាការខាត់ស្បែកដោយម្សៅអង្ករមានសុវត្ថិភាពខ្ពស់ក៏ដោយ ក៏នៅតែមានចំណុចមួយចំនួនដែលអ្នកគួរពិចារណា និងប្រុងប្រយ័ត្នដើម្បីជៀសវាងបញ្ហាស្បែកផងដែរ។ ចំពោះ ចំណុចដែលគួរឲ្យប្រុងប្រយ័ត្នដំបូងនោះគឺ សាកល្បងជាមុនសិន មុននឹងលាបលើផ្ទៃមុខ ឬដងខ្លួនទាំងមូល។ ដោយអ្នកគួរតែសាកល្បងលាបលើផ្ទៃស្បែកបន្តិចជាមុនសិន ដើម្បីធានាថាអ្នកមិនមានប្រតិកម្មជាមួយវា។ ចំណុចទីពីរគឺ កុំខាត់ស្បែកញឹកញាប់ពេក ការខាត់ស្បែកញឹកញាប់ពេកអាចធ្វើឱ្យស្បែកស្ងួត ឬរលាក។ ហើយសម្រាប់ស្បែកធម្មតា អ្នកគួរខាត់ស្បែកត្រឹមតែ ១ ទៅ ២ ដង ក្នុងមួយសប្ដាហ៍បានហើយ។ ចំណុចទីបីគឺ ការម៉ាស្សាថ្នមៗ ហើយជៀសវាងការម៉ាស្សាខ្លាំងៗ ឬប្រើកម្លាំងខ្លាំងពេក ព្រោះវាអាចធ្វើឱ្យស្បែករងការខូចខាត។ ចំណុចទីបួន ជៀសវាងតំបន់ភ្នែក ព្រោះស្បែកនៅជុំវិញភ្នែកមានភាពស្ដើង និងងាយរងគ្រោះ ដូច្នេះគួរជៀសវាងការលាបចំតំបន់ទាំងនេះ។ ចំណុចទីប្រាំ ការប្រើម្សៅអង្ករម៉ដ្ឋ ដោយយើងត្រូវប្រាកដថាយើងប្រើម្សៅអង្ករដែលម៉ដ្ឋល្អ ដើម្បីកុំឱ្យកកិតស្បែកខ្លាំង។ ឯចំណុចចុងក្រោយគឺ ក្រោយពេលប្រើប្រាស់ហើយ បើនៅសល់ល្បាយម្សៅអង្ករ អ្នកគួរទុកដាក់ក្នុងទូទឹកកក ហើយប្រើប្រាស់ឱ្យអស់ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ។ ការខាត់ស្បែកដោយប្រើម្សៅអង្ករគឺជាវិធីសាស្ត្រធម្មជាតិដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពមួយដើម្បីទទួលបានស្បែកស្រស់ថ្លា និងទន់រលោង។ ហើយការអនុវត្តន៍ជាប្រចាំ និងត្រឹមត្រូវ នឹងជួយឱ្យអ្នកមានស្បែកស្អាតបែបធម្មជាតិ និងជួយថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យជានិច្ច។